ពិធីសូត្រមន្ត និងស្រោចទឹក គឺជាពិធីមួយនៅក្នុងការរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ដែលបង្កប់ទៅដោយជំនឿ សេចក្តីសង្ឃឹម និងការជូនពរ។ ពិធីនេះមិនមែនត្រឹមតែជាការអនុវត្តតាមទំនៀមទម្លាប់ពីបុរាណប៉ុណ្ណោះទេ តែវាជាការបណ្តុះនូវចិត្តគំនិតល្អៗដែលនាំទៅរកសុភមង្គលផងដែរ។ ការជឿជាក់លើអំណាចនៃធម៌ និងការទទួលយកនូវពរជ័យពីព្រះសង្ឃ និងចាស់ទុំ ដើម្បីឲ្យជីវិតគូស្វាមីភរិយាថ្មីប្រកបដោយសុភមង្គល សុខភាពល្អ សេចក្តីសុខ និងភាពរីកចម្រើនរុងរឿង។ ក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីសូត្រមន្តត្រូវបានប្រារព្ធឡើងដើម្បីជូនពរជ័យពីព្រះធម៌ ដើម្បីអោយជីវិតគ្រួសារថ្មីរីកចម្រើន ពិធីសូត្រមន្តត្រូវបានធ្វើឡើងដោយព្រះសង្ឃជាច្រើនអង្គ។ ដោយព្រះសង្ឃសូត្រធម៌បាលី ដើម្បីបណ្តេញឧបទ្រពចង្រៃទាំងឡាយ និងអញ្ជើញសិរីមង្គលឲ្យចូលមកក្នុងជីវិតរបស់គូស្វាមីភរិយា។ ការសូត្រមន្តនេះមានឥទ្ធិពលខាងផ្លូវចិត្ត និងជំនឿដ៏មុតមាំចំពោះពុទ្ធបរិស័ទ។ ការធ្វើបែបនេះគឺមានគោលបំណងដើម្បីឧទ្ទិសពរជ័យដល់គូស្វាមីភរិយាឲ្យជួបតែសេចក្តីសុខចម្រើន មានសុភមង្គលក្នុងគ្រួសារ មានភាពកក់ក្តៅ និងយល់ចិត្តគ្នាទៅវិញទៅមក។ ព្រះធម៌ដែលព្រះសង្ឃសូត្រ គឺជាការដាស់តឿន និងជាការរំលឹកដល់គូស្វាមីភរិយាឲ្យប្រកាន់ខ្ជាប់នូវធម៌ជាមូលដ្ឋានក្នុងការកសាងគ្រួសារ។ នៅក្នុងពិធីនេះ ព្រះសង្ឃក៏បានចងអំបោះឆៅ ឬហៅថា ខ្សែសីមា ព័ទ្ធជុំវិញកន្លែងពិធី និងចងភ្ជាប់ទៅនឹងដៃរបស់កូនកំលោះកូនក្រមុំផងដែរ។ អំបោះនេះតំណាងឲ្យការចងភ្ជាប់នូវសិរីសួស្តី និងការការពារពីឧបទ្រពចង្រៃ។ ហើយដើម្បីអោយចេះរួបរួមនៃគូស្វាមីភរិយាឲ្យរស់នៅជាមួយគ្នាបានយូរអង្វែង។ បរិយាកាសនៃពិធីសូត្រមន្ត គឺមានភាពស្ងប់ស្ងាត់ និងប្រកបដោយភាពថ្លៃថ្នូរ ដែលជួយឲ្យគូស្វាមីភរិយា និងអ្នកចូលរួមទាំងអស់អាចផ្តោតអារម្មណ៍ និងទទួលបាននូវសន្តិភាពផ្លូវចិត្ត។ វាជាពេលវេលាដែលពួកគេអាចរំពឹងគិតអំពីអនាគតដ៏ល្អ និងបំណងប្រាថ្នាចង់បាននូវជីវិតគូដ៏យូរអង្វែង។ ពិធីស្រោចទឹកគឺជាការសម្អាត កាយ វាចាចិត្ត និងពរជ័យពីអ្នកមានគុណផងដែរ ដោយប្រើប្រាស់ទឹកមន្ត ដែលជាទឹកដែលបានសូត្រដោយព្រះសង្ឃដើម្បីស្រោចទៅលើគូស្វាមីភរិយា។។ ទឹកនេះតំណាងឲ្យភាពបរិសុទ្ធ ការជម្រះនូវអំពើអាក្រក់ ឧបទ្រពចង្រៃ និងភាពមិនល្អទាំងឡាយ។ ការស្រោចទឹកនេះក៏ដើម្បីលាងជម្រះបាបកម្មចាស់ៗ ផ្តល់នូវភាពត្រជាក់ត្រជុំ និងនាំមកនូវសេចក្តីសុខ សិរីមង្គល ភាពចម្រើនរុងរឿង និងភាពត្រជាក់ដូចទឹកដល់ជីវិតគូរបស់ពួកគេផងដែរ។ បន្ទាប់ពីព្រះសង្ឃស្រោចទឹក ឪពុកម្តាយ បងប្អូន និងមនុស្សចាស់ទុំនៅក្នុងគ្រួសារ នឹងបន្តស្រោចទឹកជូនកូនកំលោះកូនក្រមុំផងដែរ។ ពិធីសូត្រមន្តក្នុងពិធីអាពាហ៍ពិពាហ៍ គឺជាការបង្ហាញពីការទទួលស្គាល់ និងការជូនពរផ្ទាល់ពីអ្នកមានគុណ ដោយប្រើព្រះធម៌ជាមធ្យោបាយក្នុងការប្រកាសពរជ័យ និងបង្កើនកម្លាំងចិត្តដល់គូប្ដីប្រពន្ធថ្មី។ ពរជ័យពីមនុស្សចាស់ទុំត្រូវបានគេជឿថាមានភាពពិសិដ្ឋ និងមានប្រសិទ្ធភាពខ្លាំងណាស់។ ការអោយពរជ័យទាំងនេះកើតចេញពីសេចក្តីស្រឡាញ់ និងផ្សងអោយទៅតាមបំណងប្រាថ្នាល្អនាពេលអនាគត។ ពួកគាត់នឹងជូនពរឲ្យកូនចៅមានសុខភាពល្អ មានកូនប្រុសស្រី មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងរស់នៅជាមួយគ្នាដោយសុភមង្គល។ សរុបសេចក្តីមក ពិធីសូត្រមន្ត និងស្រោចទឹក មិនត្រឹមតែជាកិច្ចប្រពៃណីមួយប៉ុណ្ណោះទេ តែវាជាការនាំទៅរកសេចក្តីសុខផ្លូវចិត្ត និងជំនឿដ៏មុតមាំ។ ការគោរពដឹងគុណចំពោះអ្នកមានគុណ និងជាការផ្តល់នូវគ្រឹះដ៏រឹងមាំសម្រាប់កសាងគ្រួសារមួយដែលពោរពេញទៅដោយក្តីស្រឡាញ់ សេចក្តីសុខ និងភាពចម្រើនរុងរឿងជារៀងរហូត។